ទីផ្សារពេលព្រឹក និងការជួញដូរតាមភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនត្រឹមតែជាកន្លែងទិញលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសង្គមដ៏សំខាន់មួយផងដែរ ដែលប្រជាជនអាចជួបជុំគ្នា ផ្លាស់ប្ដូរព័ត៌មាន និងរក្សាទំនាក់ទំនងគ្នាទៅវិញទៅមក។ ទីផ្សារពេលព្រឹកចាប់ផ្ដើមមានសកម្មភាពយ៉ាងមមាញឹកតាំងពីព្រលឹមស្រាងៗម៉្លេះ។ អ្នកលក់ជាច្រើននាក់បានមកដល់ទីផ្សារតាំងពីម៉ោង ៤ ឬ ៥ ទៀបភ្លឺ ដើម្បីរៀបចំតូប និងតាំងទំនិញរបស់ពួកគេ។ ក្លិនឈ្ងុយនៃម្ហូបអាហារចំហុយថ្មីៗ ក្លិនផ្កាស្រស់ៗ និងក្លិនផ្លែឈើទុំ បានសាយភាយពេញបរិវេណផ្សារ បង្កើតបានជាបរិយាកាសដ៏រស់រវើក។ អ្នកទិញចាប់ផ្ដើមសម្រុកមកដល់ជាបន្តបន្ទាប់ ជាពិសេសក្រុមអ្នកមករកទិញបោះដុំសម្រាប់យកទៅលក់បន្ត។ សំឡេងចរចាទិញដូរយ៉ាងអ៊ូអរ បូករួមនឹងសំឡេងឡានម៉ូតូឆ្លងកាត់ ធ្វើឲ្យផ្សារពេលព្រឹកកាន់តែមានភាពរស់រវើក។ ម្ដាយមួយចំនួនបាននាំកូនតូចៗទៅជាមួយដើម្បីជួយយួរអីវ៉ាន់ ឬជួយរើសបន្លែ។ កសិករដែលទើបនឹងប្រមូលផលបាន ក៏បាននាំយកផលិតផលស្រស់ៗពីចម្ការរបស់ខ្លួនមកលក់ដោយផ្ទាល់នៅទីផ្សារផងដែរ។ នេះជួយធានាថាអ្នកទិញទទួលបានទំនិញដែលមានគុណភាពល្អ និងតម្លៃសមរម្យ ព្រមទាំងជារបស់ធម្មជាតិ។ ក្រៅពីសកម្មភាពទិញលក់ ប្រជាជនក៏អាចជួបជុំមិត្តភក្តិ ឬអ្នកស្គាល់គ្នា ហើយជជែកលេងបន្តិចបន្តួចអំពីជីវភាពប្រចាំថ្ងៃ ឬព័ត៌មានក្នុងភូមិផងដែរ។ នៅផ្សារពេលព្រឹកមានលក់ទំនិញគ្រប់ប្រភេទដែលបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជន។ ជាទូទៅ ផ្នែកបន្លែផ្លែឈើស្រស់តែងតែមានភាពទាក់ទាញខ្លាំងបំផុត។ អ្នកនឹងឃើញមានបន្លែស្លឹកបៃតងស្រស់ៗ ដូចជា ត្រកួន ស្ពៃ ជី ខ្ទឹម សណ្ដែកគួ ល្ពៅ និងត្រប់ ជាដើម។ ផ្លែឈើតាមរដូវក៏មានច្រើនប្រភេទផងដែរ ដូចជា ស្វាយ មៀន ខ្នុរ ចេក ត្របែក និងឪឡឹក។ ក្រៅពីនេះ ក៏មានលក់សាច់គ្រប់ប្រភេទ ដូចជា សាច់ជ្រូក សាច់គោ សាច់មាន់ និងត្រីស្រស់ៗដែលទើបនឹងចាប់បានពីបឹងទន្លេ។ មិនតែប៉ុណ្ណោះ នៅផ្សារក៏មានលក់គ្រឿងទេសគ្រប់មុខសម្រាប់ធ្វើម្ហូបផងដែរ ដូចជា ម្ទេស ខ្ទឹមស រំដេង គល់ស្លឹកគ្រៃ ក្រូចសើច អំបិល ស្ករ និងទឹកត្រីជាដើម។ សម្រាប់អាហារសម្រន់ អ្នកអាចរកទិញនំបញ្ចុក បាយសាច់ជ្រូក នំក្រូច នំពងអណ្តើក និងនំផ្សេងៗទៀតដែលទើបនឹងធ្វើថ្មីៗ។ ផ្នែកសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបន្តិចបន្តួចក៏មានដាក់លក់ផងដែរ ទោះមិនមែនជាមុខទំនិញសំខាន់បំផុតក៏ដោយ។ និយាយរួម ផ្សារពេលព្រឹកគឺហាក់ដូចជាផ្សារទំនើបខ្នាតតូចមួយ ដែលប្រជាជនអាចរកអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការសម្រាប់ជីវិតប្រចាំថ្ងៃ។ ការធ្វើជំនួញនិងជួញដូរតាមភូមិមានលក្ខណៈប្លែកពីទីផ្សារធំៗ។ វាជាសកម្មភាពពាណិជ្ជកម្មខ្នាតតូចដែលភាគច្រើនធ្វើឡើងដោយផ្ទាល់រវាងអ្នកផលិត និងអ្នកប្រើប្រាស់ ឬតាមរយៈអ្នកលក់ដូរតូចតាចដែលដើរលក់តាមផ្ទះ។ របៀបជួញដូរនេះឆ្លុះបញ្ចាំងពីជីវភាពសាមញ្ញ និងការរស់នៅជិតស្និទ្ធរបស់ប្រជាជននៅតាមជនបទ ព្រមទាំងឆ្លុះបញ្ចាំងពីវប្បធម៏នៃការលក់ដូររបស់ប្រជាជនខ្មែរផងដែរ។ អ្នកលក់ខ្លះបានដឹកជញ្ជូនទំនិញរបស់ពួកគេតាមរយៈរទេះ អូស កង់ ម៉ូតូ ឬសូម្បីតែដើរយួរពីផ្ទះមួយទៅផ្ទះមួយ។ ទំនិញដែលត្រូវបានជួញដូរតាមភូមិភាគច្រើនជាផលិតផលកសិកម្មដែលដាំដុះដោយខ្លួនឯង ដូចជា បន្លែ ផ្លែឈើ ស៊ុត មាន់ ទា ក្រួច កង្កែប ត្រី ក្តាម ខ្យងឬ ខ្ចៅជាដើម។ ជួនកាលក៏មានលក់នំចំណីធ្វើដោយដៃ ម្ហូបអាហារសម្រន់ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះបន្តិចបន្តួចផងដែរ។ ការជួញដូរតាមភូមិមានលក្ខណៈពិសេសត្រង់ថា ទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់គឺមានភាពជិតស្និទ្ធ និងស្គាល់គ្នាទៅវិញទៅមក។ នេះអាចបណ្ដាលឱ្យមានការជឿទុកចិត្តខ្ពស់ និងការទិញលក់ដោយផ្អែកលើការរាប់អាន ជាជាងការប្រកួតប្រជែងតម្លៃសុទ្ធសាធ។ ក្រៅពីការលក់ដូរដោយផ្ទាល់ ក៏មានការដោះដូរទំនិញគ្នាទៅវិញទៅមកផងដែរ ជាពិសេសក្នុងចំណោមអ្នកជិតខាង។ ឧទាហរណ៍ អ្នកមានបន្លែអាចដោះដូរជាមួយអ្នកមានត្រី ឬមានអង្ករ។ នេះបង្ហាញពីសេដ្ឋកិច្ចដែលពឹងផ្អែកលើការចែករំលែក និងការជួយគ្នាទៅវិញទៅមក។ ការជួញដូរតាមភូមិនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅឆ្ងាយពីទីផ្សារធំៗ និងជួយរក្សាចរន្តសេដ្ឋកិច្ចមូលដ្ឋានឱ្យនៅមានដំណើរការល្អ។ ជារួម ទាំងទីផ្សារពេលព្រឹក និងការជួញដូរតាមភូមិសុទ្ធតែជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងសេដ្ឋកិច្ចក្នុងស្រុក ដែលបានចិញ្ចឹមបីបាច់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាពីជំនាន់មួយទៅជំនាន់មួយ។